វិស័យគមនាគមន៍ក្នុងសម័យសង្គមរាស្ត្រនិយមត្រូវបានចាត់ទុកថាជា "យុគសម័យមាស" នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានដាក់ចេញនូវគោលនយោបាយពង្រីកផ្លូវដង្ហើមសេដ្ឋកិច្ចដើម្បីឯករាជ្យភាពជាតិ។ សមិទ្ធផលដ៏ធំបំផុតគឺការបង្កើតក្រុងព្រះសីហនុ ដែលជាទីក្រុងកំពង់ផែសមុទ្រទឹកជ្រៅដំបូងគេបង្អស់។ ការកសាងកំពង់ផែស្វយ័តក្រុងព្រះសីហនុបានចាប់ផ្តើមនៅឆ្នាំ ១៩៥៦ ក្រោមជំនួយបច្ចេកទេសពីប្រទេសបារាំង។ កំពង់ផែនេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ១៩៦០ ដើម្បីសម្រួលដល់ការនាំចេញ និងនាំចូលទំនិញផ្ទាល់។ ការមានកំពង់ផែផ្ទាល់ខ្លួនជួយឱ្យកម្ពុជាឈប់ពឹងផ្អែកលើការឆ្លងកាត់ដែនទឹកតាមដងទន្លេមេគង្គនៃប្រទេសវៀតណាម។ រដ្ឋាភិបាលបានបង្កើតក្រុមហ៊ុនកប៉ាល់សមុទ្រជាតិ ដើម្បីដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារអន្តរជាតិដោយខ្លួនឯង។ ក្រុងព្រះសីហនុបានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចទីពីរ បន្ទាប់ពីរាជធានីភ្នំពេញ ក្នុងរយៈពេលយ៉ាងខ្លី។ ផ្លូវជាតិលេខ ៤ ដែលតភ្ជាប់ពីភ្នំពេញទៅក្រុងព្រះសីហនុ ត្រូវបានស្ថាបនាឡើងក្រោមជំនួយពីសហរដ្ឋអាមេរិក។ ផ្លូវនេះមានប្រវែង ២៣២ គីឡូម៉ែត្រ និងត្រូវបានគេស្គាល់ថាជា "ផ្លូវមិត្តភាពខ្មែរ-អាមេរិក"។ ផ្លូវជាតិលេខ ៤ បានដើរតួជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតសម្រាប់ដឹកជញ្ជូនកសិផល និងទំនិញឧស្សាហកម្ម។ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬស្ពានជ្រោយចង្វារ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩៦៣។ ស្ពាននេះបានជួយតភ្ជាប់រាជធានីភ្នំពេញទៅកាន់តំបន់ត្រើយម្ខាង និងខេត្តភាគឦសាននៃប្រទេស។ បណ្តាញផ្លូវជាតិលេខ ៦ ក៏ត្រូវបានពង្រីក និងកែលម្អដើម្បីតភ្ជាប់ទៅកាន់តំបន់ប្រាសាទអង្គរវត្ត។ ផ្លូវជាតិលេខ ៧ ត្រូវបានស្ថាបនាឡើងដើម្បីសម្រួលដល់ការដឹកជញ្ជូនជ័រកៅស៊ូពីខេត្តកំពង់ចាម។ រដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការថែទាំផ្លូវថ្នល់ជាប្រចាំតាមរយៈក្រសួងសាធារណការ។ នៅតាមបណ្តាខេត្តឆ្ងាយៗ ផ្លូវលំជាច្រើនត្រូវបានស្ថាបនាឡើងដើម្បីតភ្ជាប់ភូមិករមកកាន់ទីប្រជុំជន។ ការប្រើប្រាស់កម្លាំងពលកម្មស្ម័គ្រចិត្តរបស់ប្រជារាស្ត្រក្នុងចលនាសាមគ្គីភាពជាតិបានជួយពន្លឿនការធ្វើផ្លូវថ្នល់។ ខ្សែផ្លូវដែកភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ត្រូវបានជួសជុល និងកែលម្អឡើងវិញឱ្យមានប្រសិទ្ធភាព។ គម្រោងមហិច្ឆតាបំផុតក្នុងវិស័យនេះគឺការសាងសង់ខ្សែផ្លូវដែកភាគត្បូងពីភ្នំពេញទៅក្រុងព្រះសីហនុ។ ខ្សែផ្លូវដែកថ្មីនេះមានប្រវែង ២៦៣ គីឡូម៉ែត្រ ដែលឆ្លងកាត់ខេត្តកណ្តាល តាកែវ និងកំពត។ គម្រោងនេះទទួលបានការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុពីបារាំង អាល្លឺម៉ង់ខាងលិច និងចិន។ ផ្លូវដែកភាគត្បូងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ ១៩៦៩ មុនពេលមានវិបត្តិសង្គ្រាម។ ការប្រើប្រាស់រថភ្លើងបានជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញធុនធ្ងន់ក្នុងបរិមាណច្រើន។ ស្ថានីយរថភ្លើងនៅភ្នំពេញត្រូវបានមមាញឹកខ្លាំងក្នុងការដឹកជញ្ជូនទាំងអ្នកដំណើរ និងទំនិញ។ ក្រុមហ៊ុនអាកាសចរភូមិន្ទកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥៦។ កម្ពុជាមានយន្តហោះទំនើបៗសម្រាប់ហោះហើរក្នុងស្រុក និងតភ្ជាប់ទៅកាន់ទីក្រុងសំខាន់ៗក្នុងតំបន់។ ព្រលានយន្តហោះពោធិ៍ចិនតុងត្រូវបានពង្រីកផ្លូវរត់ដើម្បីឱ្យយន្តហោះខ្នាតធំអាចចុះចតបាន។ ព្រលានយន្តហោះសៀមរាបត្រូវបានកសាងឡើងយ៉ាងស្អាតដើម្បីបម្រើដល់វិស័យទេសចរណ៍អន្តរជាតិ។ ព្រលានយន្តហោះខេត្តរតនគិរី និងខេត្តកោះកុង ក៏ត្រូវបានស្ថាបនាដើម្បីតភ្ជាប់តំបន់ដាច់ស្រយាល។ ប្រព័ន្ធទូរគមនាគមន៍ក្នុងសម័យនោះត្រូវបានចាត់ទុកថាឈានមុខគេមួយក្នុងអាស៊ីអាគ្នេយ៍។ សេវាប្រៃសណីយ៍ត្រូវបានពង្រីកទៅដល់កម្រិតស្រុក ដើម្បីឱ្យប្រជារាស្ត្រទាក់ទងគ្នាបានងាយស្រួល។ ការដំឡើងម៉ាស៊ីនទូរស័ព្ទស្វ័យប្រវត្តិកាន់តែមានច្រើននៅក្នុងរាជធានីភ្នំពេញ និងទីរួមខេត្ត។ ស្ថានីយវិទ្យុជាតិកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន និងការអប់រំ។ ការតភ្ជាប់ប្រព័ន្ធទូរលេខជួយឱ្យការទំនាក់ទំនងការទូត និងពាណិជ្ជកម្មមានភាពរហ័ស។ ការអភិវឌ្ឍគមនាគមន៍បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនគួរឱ្យកត់សម្គាល់ក្នុងទសវត្សរ៍ឆ្នាំ ៦០។ ហេដ្ឋារចនាសម្ព័ន្ធទាំងនេះបានទាក់ទាញវិនិយោគិនបរទេសឱ្យមកវិនិយោគក្នុងស្រុកកាន់តែច្រើន។ សមិទ្ធផលទាំងនេះបង្ហាញពីសមត្ថភាព និងឆន្ទៈមោះមុតរបស់ខ្មែរក្នុងការកសាងជាតិក្រោយឯករាជ្យ។ ទោះបីជាមានការបំផ្លិចបំផ្លាញក្នុងសម័យសង្គ្រាម ប៉ុន្តែមូលដ្ឋានគ្រឹះខ្លះនៅតែបន្តបម្រើឱ្យកម្ពុជារហូតមកដល់បច្ចុប្បន្ន។ សរុបមក វិស័យគមនាគមន៍សម័យសង្គមរាស្ត្រនិយមគឺជាមោទនភាពជាតិដ៏ធំធេងនៃប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជា។